ជីវិតប្រចាំថ្ងៃរបស់សិស្សសាលាវិជ្ជាជីវៈមានលក្ខណៈប្លែកនិងសកម្មជាងសិស្សវិទ្យាល័យប្រពៃណី ព្រោះវាបានរួមបញ្ចូលគ្នានូវការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ ការរួមបញ្ចូលគ្នានេះបានរៀបចំសិស្សឱ្យក្លាយជាធនធានមនុស្សដ៏មានគុណភាព និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការងារនាពេលអនាគត។ ពួកគេមិនត្រឹមតែចំណាយពេលអង្គុយស្តាប់គ្រូនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែក៏បានចំណាយពេលច្រើននៅក្នុងសិក្ខាសាលា មន្ទីរពិសោធន៍ ឬហាងធ្វើការផងដែរ។ នេះគឺជាកត្តាសំខាន់ដែលធ្វើឱ្យសិស្សជំនាញមានសមត្ថភាពខ្ពស់និងមានភាពជឿជាក់ក្នុងការអនុវត្តការងារ។ នៅពេលព្រឹក សិស្សសាលាវិជ្ជាជីវៈបានចាប់ផ្តើមថ្ងៃរបស់ពួកគេជាមួយនឹងការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់រៀន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំនាញរបស់ពួកគេ។ ពួកគេបានរៀនអំពីគោលការណ៍គ្រឹះនៃមុខជំនាញរបស់ពួកគេ ដូចជាការសិក្សាអំពីប្រព័ន្ធអគ្គិសនីនៅក្នុងរថយន្តសម្រាប់ផ្នែកមេកានិក ឬការរៀនអំពីទ្រឹស្តីកម្មវិធីកុំព្យូទ័រសម្រាប់ផ្នែកបច្ចេកវិទ្យាព័ត៌មាន។ គ្រូបង្រៀនបានប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជា ក្តារខៀន ម៉ាស៊ីនបញ្ចាំងស្លាយ និងសៀវភៅជំនាញ ដើម្បីជួយឱ្យសិស្សយល់ច្បាស់ពីមេរៀននីមួយៗ។ ពេលព្រឹកគឺជាពេលវេលាដែលពួកគេបានរៀនពីមូលដ្ឋានគ្រឹះនិងរៀបចំខ្លួនសម្រាប់សកម្មភាពអនុវត្តន៍នៅពេលរសៀល។ នៅពេលរសៀល ថ្នាក់រៀនត្រូវបានផ្លាស់ប្តូរទៅជាសិក្ខាសាលាឬមន្ទីរពិសោធន៍ដែលពោរពេញទៅដោយឧបករណ៍បច្ចេកទេស និងម៉ាស៊ីនផ្សេងៗ។ សិស្សបានចាប់ផ្តើមអនុវត្តនូវចំណេះដឹងទ្រឹស្តីដែលបានរៀននៅពេលព្រឹក ហើយគ្រូជំនាញបានដើរតួនាទីជាអ្នកណែនាំនិងជាអ្នកតាមដានយ៉ាងដិតដល់។ ឧទាហរណ៍ សិស្សផ្នែកមេកានិកបានចំណាយពេលអនុវត្តជាក់ស្តែងលើការជួសជុលរថយន្តពិតប្រាកដ ឬសិស្សផ្នែកធ្វើម្ហូបបានអនុវត្តចម្អិនអាហារនៅកន្លែងបណ្តុះបណ្តាលដែលបំពាក់ដោយសម្ភារៈទំនើប។ ការអនុវត្តន៍នេះមិនត្រឹមតែបានផ្តល់នូវជំនាញបច្ចេកទេសនោះទេ ប៉ុន្តែក៏បានបណ្តុះនូវភាពអត់ធ្មត់ ភាពហ្មត់ចត់ និងការដោះស្រាយបញ្ហាជាក់ស្តែងផងដែរ។ ពួកគេបានរៀនពីរបៀបធ្វើការជាក្រុម និងទំនាក់ទំនងជាមួយគ្នាដើម្បីបំពេញកិច្ចការគម្រោងដែលបានដាក់ចេញ។ នៅពេលល្ងាច បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាហើយ សិស្សសាលាវិជ្ជាជីវៈបានបែងចែកពេលវេលារបស់ពួកគេដើម្បីធ្វើសកម្មភាពផ្សេងៗទៀត។ ពួកគេភាគច្រើនបានចំណាយពេលជាមួយមិត្តភក្តិដើម្បីពិភាក្សាអំពីមេរៀន ឬធ្វើកិច្ចការជាក្រុមដើម្បីបញ្ចប់គម្រោងនៅសប្តាហ៍បន្ទាប់។ ពួកគេក៏អាចទៅកម្សាន្តនៅទីផ្សារ ឬចូលរួមក្នុងសកម្មភាពសង្គមដែលបានរៀបចំដោយសាលាផងដែរ។ ក្រៅពីនេះ សិស្សមួយចំនួនបានចំណាយពេលនៅពេលល្ងាចដើម្បីសិក្សាបន្ថែមដោយខ្លួនឯង ឬស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីពង្រឹងជំនាញរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ។ ការរៀបចំពេលវេលារវាងការសិក្សានិងជីវិតផ្ទាល់ខ្លួនបានជួយឱ្យពួកគេអាចរីកចម្រើនទាំងផ្នែកចំណេះដឹង ជំនាញ និងទំនាក់ទំនងក្នុងសង្គមផងដែរ។ សរុបសេចក្តីមក ជីវិតប្រចាំថ្ងៃរបស់សិស្សសាលាវិជ្ជាជីវៈគឺជាការលាយបញ្ចូលគ្នានៃការខិតខំប្រឹងប្រែង ការរៀនសូត្រ និងភាពសប្បាយរីករាយ។ វាមិនមែនជាជីវិតដែលគួរឱ្យធុញទ្រាន់នោះទេ ប៉ុន្តែជាជីវិតដែលបានត្រៀមខ្លួនដើម្បីប្រឈមមុខនឹងឱកាសនិងបញ្ហាប្រឈមក្នុងជីវិតពិត។